ចំពោះទឹកត្នោត គឺមានទាំង ទឹកត្នោតផ្អែម និងទឹកត្នោតជូរ ដែលបានមកពីការពីទងផ្កាត្នោតដែលគេបានចិតគៀបវាដើម្បីឱ្យចេញទឹក។ ទឹកត្នោតស្រស់មានរសជាតិផ្អែម ត្រជាក់ស្រស់ស្រាយ និងអាចយកមកទទួលទានភ្លាមៗបាន ឬកែច្នៃជាផលិតផលផ្សេងៗ។ ម្យ៉ាងទៀតគេក៏អាចយកវាទៅថែមមេ ដើម្បីធ្វើជាទឹកត្នោតជូរបានទៀតផង។ យ៉ាងណាមិញ ទឹកត្នោតក៏ជាផលិតផលដ៏សំខាន់បំផុតដែលអាចយកទៅធ្វើជាស្ករត្នោត និងស្ករផែន។ វិធីធ្វើមិនពិបាកប៉ុន្មាននោះទេ គ្រាន់តែយើងត្រូវការកូរវានៅលើភ្លើង ព្រោះវាត្រូវការភ្លើងរហូតដើម្បីធ្វើ។ យើងគ្រាន់តែយកទឹកត្នោតស្រស់មកដាំរម្ងាស់ជាយូរ រហូតដល់រីង វានឹងក្លាយជាស្ករខាប់អាចយកមកប្រើប្រាស់បាន។ ស្ករត្នោត មានក្លិនឈ្ងុយពិសេស រសជាតិផ្អែមហើយឆ្ងាញ់តែកុំហូបច្រើនពេក ព្រោះវាអាចនឹងធ្វើឱ្យក្ដៅខ្លួន។ ហើយវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការធ្វើម្ហូបខ្មែរ ទាំងម្ហូបប្រៃ ម្ហូបផ្អែម និងបង្អែមផ្សេងៗ។ វាក៏ជាស្ករធម្មជាតិដែលមានជីវជាតិខ្ពស់ ផ្តល់វីតាមីន និងសារធាតុរ៉ែជាច្រើន ដែលល្អសម្រាប់សុខភាព។